ការចិញ្ចឹមក្រពើ គឺជាអាជីវកម្មមួយដែលកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា។ វាជាមុខរបរមួយដែលទាមទារការយកចិត្តទុកដាក់ និងចំណេះដឹងពីបច្ចេកទេសច្បាស់លាស់ ប៉ុន្តែអាចផ្តល់ប្រាក់ចំណូលខ្ពស់។ ចំពោះក្រពើដែលគេចិញ្ចឹម គឺដើម្បីយកសាច់ យកកូន និងស្បែករបស់វា។ ចំពោះដំណើរការនៃការចិញ្ចឹមក្រពើ គឺមានដំណាក់កាលសំខាន់ៗដូចជា ការរៀបចំទ្រុង ការជ្រើសរើសពូជ ការបង្កាត់ពូជ ការផ្តល់ចំណី ការថែទាំ និងការប្រមូលផលជាដើម។ ការចិញ្ចឹមក្រពើទាមទារការរៀបចំយ៉ាងល្អិតល្អន់ ជាពិសេសការសាងសង់អាងចិញ្ចឹមក្រពើ។ អាងដែលរៀបចំបានត្រឹមត្រូវមានសារៈសំខាន់ណាស់ក្នុងការធានាសុវត្ថិភាពដល់អ្នកចិញ្ចឹម និងការលូតលាស់របស់ក្រពើ។ ចំពោះការសង់អាងចិញ្ចឹមក្រពើត្រូវតែសង់ពី បេតុង ឬ ឥដ្ឋ ដែលមានភាពរឹងមាំ និងធន់។ ជញ្ជាំងអាងគួរមានកម្ពស់២ ម៉ែត្រ ដើម្បីការពារកុំឲ្យក្រពើលោតចេញ។ អាងគួរតែបែងចែកជាពីរផ្នែកគឺ ទីតាំងទឹក និង ទីតាំងគោក។ ចំពោះទីតាំងទឹក គឺសម្រាប់ក្រពើហែលទឹក និងសម្ងំ ហើយជម្រៅទឹកនៅក្នុងអាងគួរមានប្រហែល ០.៥ ទៅ១ ម៉ែត្រ។ ឯទីតាំងគោក គឺសម្រាប់ក្រពើឡើងមកហាលថ្ងៃ និងសម្រាក ហើយទីតាំងនេះគួរមានជម្រាលដើម្បីឲ្យក្រពើអាចឡើងចុះបានងាយស្រួល។ ការសាងសងអាងក្រពើត្រូវរៀបចំ ដំបូល ពីលើអាងដើម្បីការពារក្រពើពីកម្ដៅថ្ងៃខ្លាំង និងទឹកភ្លៀង។ ហើយដំបូលក៏ជួយរក្សាសីតុណ្ហភាពក្នុងអាងឲ្យមានលំនឹងផងដែរ។ ឯការរៀបចំប្រព័ន្ធបង្ហូរទឹក គឺត្រូវរៀបចំឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរទឹក។ ប្រសិនបើទឹកនៅក្នុងអាងចិញ្ចឹមក្រពើកខ្វក់អាចបណ្តាលឲ្យក្រពើមានជំងឺ ឬឈឺ ដូចច្នេះហើយយើងត្រូវមានប្រព័ន្ធបញ្ចូលទឹកថ្មីឲ្យបានទៀងទាត់ជានិច្ច។ បន្ថែមពីនេះត្រូវសម្អាតអាងចិញ្ចឹមក្រពើជាប្រចាំដើម្បីការពារក្រពើពីជំងឺ។ ហើយត្រូវប្រាកដថាអាងចិញ្ចឹមក្រពើមានសុវត្ថិភាពខ្ពស់ ព្រោះក្រពើជាសត្វសាហាវ។ រីឯការជ្រើសរើសពូជក្រពើត្រឹមត្រូវ គឺជាកត្តាសំខាន់បំផុតមួយដើម្បីទទួលបានជោគជ័យក្នុងការចិញ្ចឹមក្រពើ។ ការជ្រើសរើសពូជល្អនឹងជួយឲ្យក្រពើមានសុខភាពល្អ លូតលាស់លឿន និងផ្តល់ផលចំណេញខ្ពស់។ លក្ខណៈសម្គាល់ពូជក្រពើល្អ គឺត្រូវជ្រើសរើសពូជក្រពើដែលមានសុខភាពល្អ មិនមានស្នាមរបួស និងមានការលូតលាស់ល្អ។ ពេលជ្រើសរើសពូជចិញ្ចឹម ត្រូវជ្រើសរើសពូជក្រពើដែលមានទំហំសមស្រប ហើយមានទម្ងន់ស្របតាមវ័យរបស់វា។ ត្រូវជ្រើសរើសពូជក្រពើដែលមានអាយុត្រឹមត្រូវ ដើម្បីឲ្យវាអាចសម្របខ្លួនជាមួយបរិស្ថានថ្មីបាន។ ហើយត្រូវជ្រើសរើសពូជក្រពើដែលមានប្រភពច្បាស់លាស់ពីកសិដ្ឋានដែលគួរឲ្យទុកចិត្ត។ គន្លឹះសំខាន់ៗក្នុងការជ្រើសរើសពូជក្រពើ គឺគួរទៅមើលដល់កសិដ្ឋានចិញ្ចឹមក្រពើដោយផ្ទាល់ដើម្បីពិនិត្យមើលគុណភាពពូជក្រពើមុននឹងសម្រេចចិត្តទិញ។ គួរប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ឬអ្នកដែលមានបទពិសោធន៍ក្នុងការចិញ្ចឹមក្រពើ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ។ ហើយមុននឹងសម្រេចចិត្តទិញ អ្នកគួរប្រៀបធៀបតម្លៃពីកសិដ្ឋានមួយទៅកសិដ្ឋានមួយទៀត។ ការថែទាំក្រពើ គឺជាកត្តាសំខាន់បំផុតដែលកំណត់ពីភាពជោគជ័យនៃអាជីវកម្មចិញ្ចឹមក្រពើ។ ការថែទាំត្រឹមត្រូវជួយឲ្យក្រពើមានសុខភាពល្អ លូតលាស់លឿន និងផ្តល់ផលចំណេញខ្ពស់។ ចំពោះការថែទាំក្រពើមានលក្ខណៈពិសេស ដែលទាមទារនូវចំណេះដឹង និងការយកចិត្តទុកដាក់ខ្ពស់។ ការផ្តល់ចំណីអាហារក្រពើភាគច្រើនត្រូវបានផ្តល់ចំណីជាត្រី ពិសេសត្រីតូចៗ ឬត្រីដែលចាប់បានពីបឹង ឬទន្លេ។ បន្ថែមពីនេះ គេក៏អាចផ្តល់សាច់មាន់ សាច់ជ្រូក ក្បាលមាន់ ឬជើងមាន់ ធ្វើជាចំណីក្រពើបានផងដែរ។ រីឯបរិមាណចំណីអាស្រ័យលើទំហំ និងអាយុរបស់ក្រពើ។ ជាទូទៅ កូនក្រពើត្រូវការចំណីច្រើនជាងក្រពើធំ។ គួរតែផ្តល់ចំណីនៅពេលល្ងាច ឬពេលយប់ ព្រោះជាពេលវេលាដែលក្រពើចេញរកចំណី។ បន្ថែមពីនេះអ្នកចិញ្ចឹមក្រពើអាចដាក់ថ្នាំសម្លាប់មេរោគម្តងម្កាលនៅក្នុងអាងទឹកក្រពើដើម្បីការពារក្រពើពីជំងឺ។ ហើយអ្នកចិញ្ចឹមអាចប្រើឧបករណ៍វាស់ស្ទង់គុណភាពទឹកដើម្បីធានាថាទឹកមានគុណភាពល្អ។ នៅពេលក្រពើមានជំងឺ ត្រូវចាប់វាចេញពីអាង ហើយដាក់ថ្នាំ ឬព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ។ រីឯការគ្រប់គ្រងបរិយាកាស និងការរក្សាសីតុណ្ហភាពក្នុងអាងក្រពើឲ្យបានសមស្រប គឺមានសារៈសំខាន់ណាស់។ ដោយក្រពើត្រូវការពន្លឺព្រះអាទិត្យដើម្បីរំលាយអាហារ និងលូតលាស់។ តែអ្នកចិញ្ចឹមក្រពើក៏ត្រូវរៀបចំដំបូលអាងដើម្បីការពារក្រពើពីកម្ដៅថ្ងៃខ្លាំងពេកផងដែរ។ ក្រៅពីនេះត្រូវរៀបចំរបងការពាររឹងមាំជុំវិញអាងក្រពើ ដើម្បីការពារកុំឲ្យក្រពើចេញមកក្រៅ និងការពារពីបញ្ហាផ្សេងៗ។ ចំពោះការប្រមូលផលក្រពើគឺជាដំណាក់កាលចុងក្រោយ និងសំខាន់បំផុតក្នុងការចិញ្ចឹមក្រពើ។ ដំណាក់កាលនេះទាមទារការប្រុងប្រយ័ត្នខ្ពស់ និងជំនាញច្បាស់លាស់ដើម្បីធានាសុវត្ថិភាពទាំងអ្នកប្រមូលផល និងសត្វក្រពើ។ ការប្រមូលផលអាចធ្វើឡើងដោយវិធីសាស្ត្រផ្សេងៗគ្នា ដោយអាស្រ័យលើទំហំ និងអាយុរបស់ក្រពើ។ ចំពោះពេលវេលាដែលល្អបំផុតក្នុងការប្រមូលផលគឺនៅ រដូវប្រាំង ព្រោះកម្រិតទឹកក្នុងអាងទាប ដែលធ្វើឲ្យការចាប់ក្រពើមានភាពងាយស្រួល។ ឧបករណ៍ដែលចាំបាច់សម្រាប់ការប្រមូលផលរួមមាន ខ្សែដែលមានភាពរឹងមាំ អន្ទាក់ ដំបងរឹងមាំ ដំបងឆក់ និងកាំបិតមុតស្រួច។ អ្នកប្រមូលផលក៏គួរតែពាក់ឧបករណ៍ការពារខ្លួនដូចជាមួកសុវត្ថិភាព ស្រោមដៃ និងស្បែកជើងកវែងផងដែរ។ ការប្រមូលផលក្រពើទាមទារបុគ្គលិកដែលមានជំនាញ និងមានបទពិសោធន៍ច្រើននាក់ ដើម្បីធ្វើការជាក្រុម។ ឯដំណើរការប្រមូលផលត្រូវបំបែកក្រពើដែលត្រូវប្រមូលផលចេញពីក្រពើផ្សេងទៀត។ ការចាប់ក្រពើគឺត្រូវប្រើអន្ទាក់ដើម្បីចាប់វា ហើយត្រូវប្រាកដថាចាប់ក្រពើដោយភាពប្រុងប្រយ័ត្នខ្ពស់។ បន្ទាប់ពីក្រពើជាប់អន្ទាក់ហើយ ត្រូវប្រើដំបង ឬដំបងឆក់ដើម្បីវាយក្បាល ឬធ្វើឲ្យក្រពើសន្លប់ ដើម្បីកុំឲ្យវាយបកត្រឡប់មកវិញ។ ពេលក្រពើសន្លប់ហើយ ត្រូវប្រើ ខ្សែ ឬ ក្រណាត់ក្រាស់ ដើម្បីចងមាត់ ជើង និងភ្នែករបស់វាឲ្យជាប់ល្អ។ ហើយអ្នកចាប់ក្រពើត្រូវប្រយ័ត្នចំពោះធ្មេញ និងក្រញ៉ាំរបស់ក្រពើ។ បន្ទាប់មកត្រូវវាស់ទំហំ និងទម្ងន់របស់ក្រពើដើម្បីកំណត់តម្លៃលក់។ បន្ទាប់មកទៀតត្រូវដាក់ក្រពើដែលបានចងហើយទៅក្នុងទ្រុងដែកដែលរឹងមាំ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារ ឬទៅកន្លែងលក់។ ចំពោះការចាប់ក្រពើត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវប្រាកដថាអ្នកប្រមូលផលទាំងអស់មានឧបករណ៍ការពារខ្លួនគ្រប់គ្រាន់។ បន្ថែមពីនេះអ្នកចិញ្ចឹមក្រពើត្រូវអនុវត្តតាមច្បាប់របស់រដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងបរិស្ថាន។ ចំពោះខេត្តដែលមានប្រជាជនចិញ្ចឹមក្រពើច្រើនជាងគេនៅកម្ពុជាគឺ ខេត្តសៀមរាប និង ខេត្តពោធិ៍សាត់។ ខេត្តទាំងនេះមានប្រភពទឹកធម្មជាតិច្រើន ហើយមានបទពិសោធន៍ក្នុងការចិញ្ចឹមក្រពើជាយូរណាស់មកហើយ។ ការចិញ្ចឹមក្រពើ គឺជាអាជីវកម្មមួយដែលកំពុងរីកចម្រើននៅកម្ពុជា ហើយវាក៏បានជួយទ្រទ្រង់សេដ្ឋកិច្ចកសិករ និងសេដ្ឋកិច្ចជាតិផងដែរ។ ចំពោះក្រពើដែលចិញ្ចឹមនៅកម្ពុជាត្រូវបានលក់ចេញទាំងទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស ដែលផ្តល់ប្រាក់ចំណូលខ្ពស់ដល់កសិករ។ ហើយក្រពើដែលចិញ្ចឹមនៅកម្ពុជាត្រូវបាននាំចេញទៅលក់នៅបណ្តាប្រទេសជិតខាងដូចជា ថៃ និង វៀតណាមជាដើម។ ការនាំចេញនេះធ្វើឡើងតាមរយៈក្រុមហ៊ុនឯកជន ឬឈ្មួញកណ្ដាលដែលជាអ្នកប្រមូលទិញក្រពើពីកសិដ្ឋានចិញ្ចឹម។ ក្រពើដែលត្រូវបាននាំចេញភាគច្រើនជាក្រពើដែលមានទំហំល្មម ហើយមានគុណភាពល្អ។ ក្រៅពីការនាំចេញ ក្រពើក៏ត្រូវបានលក់ដូរនៅតាមទីផ្សារក្នុងស្រុកផងដែរ។ ការលក់ដូរនៅលើទីផ្សារក្នុងស្រុកមានលក្ខណៈប្លែកពីការនាំចេញ ដោយនៅលើទីផ្សារក្នុងស្រុកសាច់ក្រពើត្រូវបានគេលក់ដូរ នៅតាមផ្សារ តាមភោជនីយដ្ឋាន និងហាងលក់សាច់ផ្សេងៗ។ សាច់ក្រពើមានរសជាតិឆ្ងាញ់ ហើយត្រូវបានគេជឿថាមានអត្ថប្រយោជន៍ចំពោះសុខភាព។ ឯស្បែកក្រពើមានតម្លៃថ្លៃ ហើយត្រូវបានគេប្រើប្រាស់សម្រាប់ផលិតជាកាបូប ខ្សែក្រវ៉ាត់ និងស្បែកជើងជាដើម។ ស្បែកក្រពើត្រូវបានលក់ដូរនៅតាមហាងលក់ផលិតផលស្បែក ឬលក់បន្តទៅឲ្យក្រុមហ៊ុនផលិតស្បែក។ ចំពោះការចិញ្ចឹមក្រពើនៅកម្ពុជាអាចធ្វើឡើងបានគ្រប់រដូវកាល ប៉ុន្តែជាទូទៅ ប្រជាជនខ្មែរចាប់ផ្ដើមចិញ្ចឹមក្រពើនៅ ដើមរដូវវស្សា។ រដូវនេះមានលក្ខណៈសមរម្យ និងមានសីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់របស់ក្រពើ។